ការប្រើប្រាស់រ៉ឺម៉កនិងរទេះសម្រាប់ធ្វើកសិកម្មគឺជាទម្លាប់ដ៏ចំណាស់និងមានសារៈសំខាន់បំផុតសម្រាប់ប្រជាជននៅតាមជនបទ។ យានយន្តទាំងនេះដើរតួនាទីជាឧបករណ៍ដ៏ចាំបាច់ ដើម្បីសម្រួលដល់ការងារកសិកម្មប្រចាំថ្ងៃរបស់កសិករ។ វាក៏ជាមធ្យោបាយដ៏សាមញ្ញនិងមានប្រសិទ្ធភាពក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីស្រែចម្ការ។ រ៉ឺម៉កនឹងរទេះបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីរបៀបរស់នៅរបស់កសិករខ្មែរ។ វាត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនផលដំណាំផ្សេងៗដែលទើបនឹងប្រមូលផល។ កសិករភាគច្រើនប្រើប្រាស់វាដើម្បីដឹកស្រូវដែលទើបនឹងច្រូតកាត់ពីវាលស្រែទៅផ្ទះ។ ការប្រើប្រាស់រទេះជួយឱ្យកសិករអាចដឹកស្រូវបានក្នុងបរិមាណច្រើនក្នុងពេលតែមួយ។ ក្រៅពីស្រូវ រ៉ឺម៉កក៏ត្រូវបានប្រើដើម្បីដឹកបន្លែនិងផ្លែឈើផងដែរ។ បន្លែនិងផ្លែឈើទាំងនោះត្រូវបានគេដឹកជញ្ជូនពីចំការទៅផ្ទះឬទៅកាន់ទីផ្សារក្នុងស្រុក។ វាក៏ត្រូវបានគេប្រើដើម្បីដឹកជញ្ជូនជីធម្មជាតិសម្រាប់ដាក់ដំណាំផងដែរ។ រ៉ឺម៉កនិងរទេះបានកាត់បន្ថយការប្រើកម្លាំងពលកម្មមនុស្សក្នុងការដឹកផលិតផលធ្ងន់ៗ។ កសិករអាចប្រើរទេះទាំងនេះដឹកជញ្ជូនទំនិញពីទីវាលស្រែ និងចំការដែលឆ្ងាយៗ។ វាជាមធ្យោបាយដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុតសម្រាប់ការដឹកជញ្ជូនកសិផល។ ការដឹកជញ្ជូនដោយរ៉ឺម៉កជួយឱ្យផលដំណាំទៅដល់គោលដៅដោយមិនមានការខូចខាត។ វាជាដំណោះស្រាយដ៏ល្អសម្រាប់ដឹកជញ្ជូនទំនិញនៅតាមផ្លូវលំដែលពិបាកធ្វើដំណើរ។ កសិករភាគច្រើនប្រើរទេះ ដើម្បីដឹកជញ្ជូនផលិតផលកសិកម្មនៅរដូវប្រមូលផល។ ការប្រើប្រាស់រទេះបានធ្វើឱ្យការងារកសិកម្មមានភាពងាយស្រួលជាងមុន។ រទេះទាំងនេះភាគច្រើនត្រូវបានផលិតដោយដៃ និងធ្វើពីឈើដោយជាងនៅតាមភូមិ។ ពួកគេបានយកឈើដែលមានគុណភាពល្អមកធ្វើជាតួនិងកង់រទេះ។ ការផលិតដោយដៃធ្វើឱ្យរទេះនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន។ រទេះឈើត្រូវបានរចនាឡើងយ៉ាងសាមញ្ញតែមានភាពរឹងមាំ និងអាចប្រើប្រាស់បានយូរ។ រទេះទាំងនេះត្រូវបានគេចងភ្ជាប់ទៅនឹងគោ ក្របី ឬម៉ូតូកែច្នៃ។ ការផលិតដោយដៃឆ្លុះបញ្ចាំងពីសិល្បៈ និងភាពប៉ិនប្រសប់របស់ជាងក្នុងស្រុក។ វាក៏ជាមធ្យោបាយមួយក្នុងការថែរក្សា និងលើកកម្ពស់សិប្បកម្មប្រពៃណីផងដែរ។ បើទោះបីជាបច្ចេកវិទ្យាកាន់តែរីកចម្រើន ក៏រទេះឈើនៅតែមានតម្លៃសម្រាប់កសិករ។ រទេះទាំងនេះ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់សម្ភារៈក្នុងស្រុក។ វាជាបេតិកភណ្ឌមួយដែលបានបម្រើដល់វិស័យកសិកម្មអស់ជាច្រើនជំនាន់មកហើយ។ ការផលិតដោយដៃបានធ្វើឱ្យតម្លៃដើមរបស់រទេះមានភាពសមរម្យ។ ដូច្នេះហើយ កសិករភាគច្រើនមានលទ្ធភាពក្នុងការទិញ ឬធ្វើវាដោយខ្លួនឯង។ ការប្រើប្រាស់រ៉ឺម៉កនឹងរទេះជួយកាត់បន្ថយការចំណាយយ៉ាងច្រើនរបស់កសិករ។ ពួកគេមិនចាំបាច់ចំណាយប្រាក់ទៅលើការជួលរថយន្តធំ ឬតូចក្នុងការដឹកជញ្ជូននោះទេ។ ថ្លៃឈ្នួលរថយន្ត គឺមានតម្លៃខ្ពស់ ដែលធ្វើឱ្យកសិករខាតបង់ប្រាក់ចំណេញរបស់ពួកគេ។ ការមានរទេះផ្ទាល់ខ្លួន គឺជាការវិនិយោគតែម្តង ហើយអាចប្រើបានច្រើនឆ្នាំ។ វាជាការសន្សំសំចៃដ៏មានប្រសិទ្ធភាពសម្រាប់កសិករខ្នាតតូចដែលមិនមានទុនច្រើន។ ការកាត់បន្ថយការចំណាយនេះជួយឱ្យកសិករអាចរក្សាទុកប្រាក់ចំណេញរបស់ពួកគេបានច្រើនជាងមុន។ វាក៏ផ្តល់នូវភាពឯករាជ្យ និងសេរីភាពក្នុងការគ្រប់គ្រងការងាររបស់ខ្លួនផងដែរ។ កសិករមិនចាំបាច់រងចាំរថយន្តជួល ដែលជួនកាលមកយឺតយ៉ាវ ឬមិនអាចរកបាន។ ការធ្វើកសិកម្មនៅតាមតំបន់ដាច់ស្រយាលតែងតែជួបការលំបាកក្នុងការស្វែងរកសេវាកម្មដឹកជញ្ជូន។ ការសន្សំសំចៃលើថ្លៃដឹកជញ្ជូន ជួយលើកកម្ពស់ជីវភាពរស់នៅរបស់កសិករបានមួយកម្រិត។ ប្រាក់ដែលសន្សំបានអាចយកទៅទិញសម្ភារៈកសិកម្មផ្សេងទៀតដូចជាជី ឬពូជដំណាំ។ វាជួយឱ្យពួកគេមានលទ្ធភាពក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។ ដូច្នេះ ការប្រើប្រាស់រទេះ និងរ៉ឺម៉កមិនត្រឹមតែជួយដឹកជញ្ជូនទេ តែវាជួយដល់ហោប៉ៅកសិករថែមទៀតផង។ វាជាឧបករណ៍ដ៏សាមញ្ញមួយ ប៉ុន្តែមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ។ ការប្រើប្រាស់រទេះក៏បានកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។ រទេះដែលទាញដោយគោក្របីមិនត្រូវការសាំងឡើយ ដែលធ្វើឱ្យកសិករចំណេញប្រាក់កាន់តែច្រើន។ ការចំណេញទាំងនេះ ធ្វើឱ្យប្រាក់ចំណូលរបស់កសិករមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ រទេះនឹងរ៉ឺម៉ក គឺជាបេតិកភណ្ឌមួយដែលបានបម្រើដល់វិស័យកសិកម្មអស់ជាច្រើនជំនាន់មកហើយ។ វាបង្ហាញថាវិធីសាស្រ្តបុរាណមួយដែលនៅតែមានប្រសិទ្ធភាពខ្ពស់នាពេលបច្ចុប្បន្ន។ រទេះទាំងនេះ បានជួយកសិករឱ្យរួចផុតពីការពឹងផ្អែកលើការដឹកជញ្ជូនពីខាងក្រៅ។ ពួកគេអាចគ្រប់គ្រងការងាររបស់ខ្លួនបានយ៉ាងពេញលេញ និងមានប្រសិទ្ធភាព។ ការសន្សំប្រាក់ចំណាយទៅលើការដឹកជញ្ជូន ជួយឱ្យប្រាក់ចំណេញមានស្ថិរភាព។ ដូច្នេះ រ៉ឺម៉កនឹងរទេះ គឺជាឧបករណ៍ដ៏ឆ្លាតវៃសម្រាប់កសិករខ្មែរ។